ក្នុងចំណោមកេរ្តិ៍ដំណែលដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅ សុភាសិតខ្មែរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងបណ្ដុះបណ្ដាលមនុស្សឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។ ក្នុងនោះដែរ សុភាសិតមួយឃ្លាដ៏មានន័យជ្រាលជ្រៅគឺ អង្គុយលើចង្អេរ លើកខ្លួនឯង ដែលនិយមន័យនៃសុភាសិតនេះសំដៅទៅលើ មោទកភាពខ្លួនឯងខ្លាំងពេក ។ សុភាសិតនេះបានឆ្លុះបញ្ចាំងពីឥរិយាបថរបស់មនុស្សមួយចំនួនដែលចូលចិត្តអួតអាងពីសមត្ថភាពរបស់ខ្លួនហួសពីការពិត។ ដើម្បីងាយស្រួលយល់ពីអត្ថន័យជ្រៅជ្រះនៃសុភាសិតនេះ យើងត្រូវដឹងពីន័យចំឱ្យយល់ច្បាស់សិន ទើបសិក្សាន័យធៀបជាក្រោយ។ បើគេយកចង្អេរមួយមកដាក់អង្គុយពីលើ រួចហើយខំប្រឹងលើកចង្អេរនោះដោយខ្លួនឯងទៀត គេជឿថា ទោះបីជាខំប្រឹងលើកទាល់តែស្លាប់ខ្លួនទៅទៀត ក៏មិនអាចលើករួចដែរ។ ការខិតខំប្រឹងប្រែងតែម្យ៉ាងមិនគ្រប់គ្រាន់ទេ ប្រសិនបើការប្រឹងប្រែងនោះត្រូវបានធ្វើឡើងទាំងខុសវិធី ឬគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវ។ ចំណែកឯន័យធៀបវិញ មានន័យថា មនុស្សដែលមានមោទកភាពខ្លួនឯងខ្លាំងពេក តែងខំប្រឹងនិយាយអួតសរសើរតែពីគុណសម្បត្តិ គុណធម៌របស់ខ្លួនដោយខ្លួនឯង តែជាគ្មានន័យអ្វីទេ។ អ្នកដែលពោលអួតពីសមត្ថភាព សមិទ្ធផល និងគុណធម៌ឬបក្សពួករបស់ខ្លួនក្ដែងៗគ្រប់ច្រកល្ហក លោកប្រៀបថា មិនខុសពីអង្គុយលើចង្អេរលើកខ្លួនឯងឡើយ។ ផ្ទុយទៅវិញ បើអ្នកដទៃក្រៅពីខ្លួន គេសរសើរលើកតម្កើងទើបជាការគួរ។ អត្ថន័យនេះបានដាស់តឿនយើងឱ្យយល់ថា តម្លៃពិតប្រាកដរបស់មនុស្សមិនមែនស្ថិតនៅលើការអួតអាងរបស់ខ្លួនឯងនោះទេ ប៉ុន្តែវាស្ថិតនៅលើការទទួលស្គាល់ពីអ្នកដទៃតាមរយៈស្នាដៃ និងគុណធម៌ជាក់ស្ដែង។ ឧទាហរណ៍ជាក់ស្តែងក្នុងសង្គមបច្ចុប្បន្ន មានមនុស្សមួយចំនួនតែងតែនិយាយអួតអាងពីមុខតំណែងខ្ពស់របស់ខ្លួន បើទោះជាខ្លួនពុំសូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារនោះក៏ដោយ។ ពួកគេអាចនិយាយទៅកាន់អ្នកដទៃថា ខ្ញុំជាអ្នកគ្រប់គ្រងក្រុមហ៊ុនធំមួយ ហើយខ្ញុំបានសម្រេចកិច្ចការដ៏អស្ចារ្យជាច្រើន បើទោះជាតាមពិតការងារភាគច្រើនត្រូវបានធ្វើដោយក្រុមការងារក៏ដោយ។ បុគ្គលដែលមានចំណេះដឹងតិចតួច ប៉ុន្តែតែងតែចូលចិត្តនិយាយបកស្រាយរឿងអ្វីមួយដោយធ្វើជាអ្នកចេះដឹងខ្លាំងបំផុត។ មានសិស្សម្នាក់ដែលរៀនមិនពូកែ ប៉ុន្តែនៅពេលមិត្តភក្ដិសួរពីមេរៀន គេតែងតែឆ្លើយតបដោយសំឡេងឮៗ និងអួតអាងថាខ្លួនយល់ច្បាស់ជាងគេ រួចហើយបកស្រាយដោយខុសពីការពិត។ ផ្ទុយទៅវិញ បុគ្គលដែលមានចំណេះដឹងជ្រៅជ្រះ ឬមានសមត្ថភាពពិតប្រាកដ ពួកគេកម្រនឹងនិយាយអួតអាងណាស់។ អ្នកមានសមត្ថភាពពិត តែងតែមានភាពបន្ទាបខ្លួន ហើយឱ្យអ្នកដទៃជាអ្នកវាយតម្លៃពីសមត្ថភាពរបស់ពួកគេវិញ។ ជាក់ស្ដែងសាស្ត្រាចារ្យល្បីៗជាច្រើនរូបដែលមានចំណេះដឹងទូលំទូលាយ និងស្នាដៃជាច្រើនក្នុងការស្រាវជ្រាវ គឺពួកគេកម្រនឹងនិយាយអួតពីខ្លួនឯងណាស់ ប៉ុន្តែអ្នកដទៃបែរជាកោតសរសើរដល់ពួកគេដោយស្មោះត្រង់។ នេះបញ្ជាក់ឱ្យឃើញថា ការអួតអាងរបស់ខ្លួនឯងមិនអាចនាំមកនូវតម្លៃពិតប្រាកដបានទេ។ សរុបសេចក្ដីមក សុភាសិត អង្គុយលើចង្អេរ លើកខ្លួនឯង គឺជាពាក្យទូន្មានដ៏មានសារៈសំខាន់សម្រាប់អប់រំយើងឱ្យចេះបន្ទាបខ្លួន និងទទួលស្គាល់ការពិតអំពីសមត្ថភាពរបស់ខ្លួន។ វាបានរំលឹកយើងថា មោទកភាពហួសហេតុ និងការអួតអាងដោយខ្លួនឯងមិនអាចនាំមកនូវការគោរពពិតប្រាកដពីអ្នកដទៃបានទេ។ ផ្ទុយទៅវិញ ការអនុវត្តនូវគុណធម៌នៃការបន្ទាបខ្លួន និងការបង្ហាញសមត្ថភាពតាមរយៈការប្រព្រឹត្តជាក់ស្ដែង ទើបជាកត្តាដែលនាំឱ្យយើងទទួលបានតម្លៃ និងការទទួលស្គាល់ពីសង្គមយ៉ាងពិតប្រាកដ។